សម្លកកូរកណ្ដៀងគឺជាមុខម្ហូបប្រពៃណីដែលពេញនិយមក្នុងខេត្តព្រៃវែង និងស្វាយរៀង។ សម្លនេះមានរសជាតិល្វីង និងហាងតិចៗដោយសារប្រភេទកណ្ដៀងដែលប្រើសម្រាប់ធ្វើ។ កណ្ដៀងត្រូវបានស្លជាមួយបន្លែចម្រុះជាច្រើនប្រភេទ ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់។ មានជម្រើសជាច្រើនសម្រាប់សម្លនេះដូចជាសាច់ត្រី សាច់ជ្រូក ឬសាច់មាន់។ សម្លមានរសជាតិផ្សេងៗតាមការប្រើប្រាស់ប្រភេទនៃសាច់។ សម្លកកូរកណ្ដៀងត្រូវបានបរិភោគជាមួយបាយស្រួយ។ ក្នុងពិធីបុណ្យនិងពេលជួបជុំពិសេសៗសម្លកកូរកណ្ដៀងត្រូវបានផ្តល់ជូនសម្រាប់បរិភោគ។ វាជាមុខម្ហូបដែលមានរសជាតិឆ្ងាញ់និងភាពសាមញ្ញ។ សម្លនេះមានសារធាតុចិញ្ចឹមខ្ពស់កាលណាយើងចេះជ្រើសរើសការប្រើប្រាស់បន្លែធម្មជាតិស្រស់ៗមកចម្អិន។